ការឆ្លើយតបរបស់ភ្នាក់ងារអនុវត្តច្បាប់ចំពោះបទល្មើសមានភាពខុសគ្នាខ្លាំងណាស់ រវាងករណីលួចបន្លំតិចតួច និងបណ្ដាញឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ។ ភាពខុសគ្នានេះគឺផ្អែកលើភាពស្មុគស្មាញ ផលប៉ះពាល់ និងធនធានដែលត្រូវការសម្រាប់ការស៊ើបអង្កេត និងការដោះស្រាយដូចខាងក្រោម។ ករណីលួចបន្លំតិចៗ ត្រូវបានដោះស្រាយនៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ ជាករណីលួចបន្លំដែលមានលក្ខណៈតូចតាច ជាទូទៅត្រូវបានគ្រប់គ្រង និងដោះស្រាយដោយផ្ទាល់នៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅជិតកន្លែងកើតហេតុបំផុត។ នៅពេលដែលជនរងគ្រោះជួបប្រទះការបាត់បង់ទ្រព្យសម្បត្តិដោយសារការលួចដូចជា ការលួចទូរស័ព្ទដៃ ការបាត់បង់កាបូបលុយ ឬរបស់របរផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ប៉ូលិសមូលដ្ឋានគឺជាកងកម្លាំងដំបូងគេដែលទទួលបន្ទុក។ ពួកគេមានភារកិច្ចទទួលពាក្យបណ្ដឹងជាផ្លូវការពីជនរងគ្រោះ ដោយចុះបញ្ជីករណី និងកត់ត្រាលម្អិតអំពីហេតុការណ៍។ ការដោះស្រាយនៅកម្រិតមូលដ្ឋាននេះ គឺមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈរហ័សដល់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយបន្ទុកការងារលើស្ថាប័នធំៗ។ ប៉ូលិសមូលដ្ឋានមានចំណេះដឹងច្បាស់លាស់អំពីភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលអាចឲ្យពួកគេទៅដល់ទីតាំងកើតហេតុបានឆាប់រហ័សដើម្បីពិនិត្យ និងប្រមូលព័ត៌មានបឋម។ ពួកគេអនុវត្តនីតិវិធីធម្មតាសម្រាប់ការស៊ើបអង្កេតដំបូងដោយផ្តោតលើការប្រមូលព័ត៌មានចាំបាច់ពីជនរងគ្រោះ និងសាក្សី។ គោលបំណងចម្បងគឺ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាឆាប់រហ័ស និងបង្ការបទល្មើសស្រដៀងគ្នាកុំឲ្យកើតមានឡើងម្តងទៀតក្នុងសហគមន៍។ ទោះបីជាករណីតូចតាចមួយចំនួនអាចនឹងមិនឈានដល់ការចាប់ខ្លួនភ្លាមៗក៏ដោយក៏ការរាយការណ៍នៅតែមានសារៈសំខាន់សម្រាប់ការងាររបស់ប៉ូលិស ព្រោះវាជួយពួកគេប្រមូលស្ថិតិបទល្មើស យល់ដឹងពីនិន្នាការឧក្រិដ្ឋកម្ម និងរៀបចំផែនការល្បាតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ ពួកគេធ្វើការយ៉ាងសកម្មក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងរក្សាបាននូវសុខសុវត្ថិភាព។ ការស៊ើបអង្កេតលួចបន្លំតិចៗ ជាញឹកញាប់ពាក់ព័ន្ធនឹងការសាកសួរអ្នកបាត់បង់ និងភស្តុតាងចំពោះករណីនៃការលួចបន្លំតិចៗ និងការស៊ើបអង្កេតផ្តោតសំខាន់លើការប្រមូលព័ត៌មានមូលដ្ឋានពីប្រភពផ្ទាល់។ ប៉ូលិសនឹងចាប់ផ្តើមភ្លាមៗដោយការ សាកសួរជនរងគ្រោះ ដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅអំពីហេតុការណ៍ដែលបានកើតឡើង។ ពួកគេនឹងសួរនាំអំពីកាលបរិច្ឆេទ និងពេលវេលាជាក់លាក់នៃការលួច កន្លែងកើតហេតុលម្អិតប្រភេទ និងការពិពណ៌នាអំពីទ្រព្យសម្បត្តិដែលបាត់បង់ រួមទាំងរបៀបដែលបទល្មើសត្រូវបានប្រព្រឹត្ត។ ប្រសិនបើជនរងគ្រោះមានការពិពណ៌នាអំពីជនសង្ស័យ ឬលក្ខណៈសម្គាល់ណាមួយ នោះព័ត៌មានទាំងនេះនឹងត្រូវបានកត់ត្រាយ៉ាងលម្អិត។ ក្រៅពីការសាកសួរជនរងគ្រោះ ប៉ូលិសក៏ព្យាយាមប្រមូលភស្តុតាងដែលអាចរកបាននៅក្នុង ឬជុំវិញកន្លែងកើតហេតុ។ ភស្តុតាងទាំងនេះអាចរួមមាន រូបភាព វីដេអូពីកាមេរ៉ាសុវត្ថិភាព ស៊ីស៊ីធីវី ប្រសិនបើមាន សាក្សីដែលបានឃើញហេតុការណ៍កំណត់ត្រា ឬឯកសារផ្សេងៗដែលទាក់ទងនឹងទ្រព្យសម្បត្តិដែលបាត់។ ពួកគេក៏អាចពិនិត្យរកមើលស្នាមម្រាមដៃ ឬភស្តុតាងផ្សេងទៀតដែលបន្សល់ទុកដោយជនល្មើសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារលក្ខណៈនៃបទល្មើសតូចតាច ការប្រមូលភស្តុតាងអាចមានកម្រិត ហើយជួនកាលមិនមានភស្តុតាងជាក់លាក់គ្រប់គ្រាន់សម្រាប់នាំមុខទៅរកការចាប់ខ្លួនភ្លាមៗនោះទេ។ គោលបំណងសំខាន់នៃការស៊ើបអង្កេតនេះគឺដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងព្យាយាមស្វែងរកទីតាំងទ្រព្យសម្បត្តិដែលបាត់បង់ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ ការស៊ើបអង្កេតប្រភេទនេះជាទូទៅមិនមានភាពស្មុគស្មាញខ្លាំងដូចករណីឧក្រិដ្ឋកម្មធំៗនោះទេ ហើយជាដំណើរការដែលត្រូវតែធ្វើឡើងយ៉ាងឆាប់រហ័ស ដោយប៉ូលិសប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួនដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ពេលខ្លះ ការស៊ើបអង្កេតអាចនឹងមិនមានការចាប់ខ្លួនភ្លាមៗក៏ដោយ ក៏ប៉ូលិសនៅតែបន្តតាមដាន និងរក្សាកំណត់ត្រាសម្រាប់ករណីបន្តបន្ទាប់។ ប៉ូលិសផ្តោតលើការស្ដារឡើងវិញទ្រព្យសម្បត្តិ និងការបង្រួមសំណងភ្លាមៗពេលអាចធ្វើបាន សម្រាប់ករណីលួចបន្លំតូចតាច គោលដៅចម្បងរបស់ប៉ូលិសគឺ ការស្ដារឡើងវិញនូវទ្រព្យសម្បត្តិ ដែលត្រូវបានបាត់បង់។ ពួកគេព្យាយាមអស់ពីលទ្ធភាពដើម្បីស្វែងរកវត្ថុដែលត្រូវបានលួច ដើម្បីប្រគល់ជូនជនរងគ្រោះវិញឲ្យបានឆាប់បំផុត។ ការរកឃើញ និងការប្រគល់ទ្រព្យសម្បត្តិគឺជាអាទិភាពខ្ពស់បំផុត ព្រោះវាជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើជនរងគ្រោះ។ ក្នុងករណីដែលទ្រព្យសម្បត្តិនោះមិនអាចរកឃើញវិញបានភ្លាមៗ ប៉ូលិសក៏ផ្តោតលើ ការបង្រួមសំណងភ្លាមៗ ផងដែរ។ នេះមានន័យថា ពួកគេនឹងព្យាយាមសម្របសម្រួលឲ្យមានការទូទាត់សំណងពីជនល្មើសទៅកាន់ជនរងគ្រោះ ប្រសិនបើជនល្មើសត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនបាន។ ការចរចា ឬការសម្របសម្រួលលើការទូទាត់សំណងអាចកើតឡើងនៅប៉ុស្តិ៍ប៉ូលិសតែម្តង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។ ការដោះស្រាយសំណងក្រៅប្រព័ន្ធតុលាការ ជួយសម្រួលដល់ដំណើរការនីតិវិធី និងកាត់បន្ថយពេលវេលាដែលត្រូវចំណាយលើការកាត់ក្តី។ នេះផ្តល់អត្ថប្រយោជន៍ដល់ជនរងគ្រោះឲ្យទទួលបានសំណង ឬទ្រព្យសម្បត្តិរបស់ពួកគេវិញយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់រង់ចាំការកាត់ក្តីយូរ។ លើសពីនេះ វាជួយកាត់បន្ថយបន្ទុកការងាររបស់ប្រព័ន្ធយុត្តិធម៌ និងចំណាយថវិកាដែលពាក់ព័ន្ធ នឹងការកាត់ក្តី។ ប៉ូលិសដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងដំណើរការនេះ ដោយជួយរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងឆាប់រហ័សសម្រាប់គ្រប់ភាគី។ គោលដៅគឺដើម្បីធានាថាជនរងគ្រោះទទួលបានការការពារ និង សំណងសមស្រប ខណៈពេលដែលការដាក់ទណ្ឌកម្មសមាមាត្រត្រូវបានអនុវត្តចំពោះជនល្មើស។ ការផ្តោតលើលទ្ធផលជាក់ស្តែងនេះ ជួយឲ្យករណីលួចតូចតាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងបញ្ចប់បានលឿន។ ឧក្រិដ្ឋកម្មត្រូវការស្ថាប័នពិសេសដែលមានអំណាច គឺវាផ្ទុយពីករណីលួចបន្លំតូចតាច ឧក្រិដ្ឋកម្មធំៗ ឬបណ្តាញឧក្រិដ្ឋកម្មស្មុគស្មាញ តម្រូវឲ្យមានការឆ្លើយតបខុសគ្នាទាំងស្រុង និងទាមទារការចូលរួមពី ស្ថាប័នពិសេសដែលមានអំណាច។ ករណីទាំងនេះមិនអាចដោះស្រាយបានដោយប៉ូលិសមូលដ្ឋានតែម្នាក់ឯងនោះទេ ដោយសារតែភាពស្មុគស្មាញ និងវិសាលភាពនៃបទល្មើស។ បើយើងសង្កេតការជាក់ស្តែងរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ឬអង្គភាពប្រឆាំងអំពើភេរវកម្ម។ ស្ថាប័នទាំងនេះមាន ធនធាន ច្រើនជាង និងមានលក្ខណៈសម្បត្តិខុសពីប៉ូលិសមូលដ្ឋាន។ ពួកគេមានបុគ្គលិកដែលមានជំនាញខ្ពស់ និងត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេស ដូចជាអ្នកស៊ើបអង្កេតជំនាញ អ្នកវិភាគទិន្នន័យ អ្នកជំនាញផ្នែកឌីជីថល និងអ្នកជំនាញខាងច្បាប់។ ពួកគេក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ សម្រាប់ប្រើប្រាស់ក្នុងការស៊ើបអង្កេត រួមមានឧបករណ៍តាមដាន ការវិភាគទិន្នន័យធំៗ និងប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព។ អំណាច និងវិសាលភាពនៃការអនុវត្តច្បាប់របស់ពួកគេគឺធំទូលាយណាស់ ដែលអនុញ្ញាតឲ្យពួកគេធ្វើប្រតិបត្តិការនៅទូទាំងប្រទេស ឬសូម្បីតែឆ្លងកាត់ព្រំដែនអន្តរជាតិ។ ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងបណ្តាញទាំងនេះ គឺមានលក្ខណៈរៀបចំជាប្រព័ន្ធ មានឋានានុក្រមច្បាស់លាស់ មានសមាជិកច្រើន និងអាចប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់។ ពួកគេអាចពាក់ព័ន្ធនឹងសកម្មភាពដូចជា ការជួញដូរគ្រឿងញៀនខ្នាតធំ ការលាងលុយកខ្វក់ ការឆបោកអនឡាញទ្រង់ទ្រាយធំ ឬឧក្រិដ្ឋកម្មរៀបចំជាក្រុម។ ស្ថាប័នពិសេសទាំងនេះមានសិទ្ធិប្រើប្រាស់វិធានការសម្ងាត់ និងអាចធ្វើការចាប់ខ្លួនធំៗ ដើម្បីកាត់ផ្តាច់ឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មទាំងមូល មិនមែនត្រឹមតែចាប់ជនល្មើសម្នាក់ៗនោះទេ។ ពួកគេធ្វើការដោយផ្តោតលើការបំបែករចនាសម្ព័ន្ធ និងសមត្ថភាពប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន។ ការស៊ើបអង្កេតរយៈពេលវែង ដោយប្រើការតាមដាន និងប្រមូលព័ត៌មានជាចម្បង លើការស៊ើបអង្កេតបណ្តាញឧក្រិដ្ឋកម្មមានលក្ខណៈ រយៈពេលវែង និងស្មុគស្មាញបំផុត។ វាមិនអាចដោះស្រាយបានភ្លាមៗក្នុងរយៈពេលខ្លីនោះទេ ព្រោះវាទាមទារការងារលម្អិត និងបន្ត។ ក្រុមស៊ើបអង្កេតជំនាញប្រើប្រាស់វិធីសាស្រ្តចម្រុះ និងទំនើបដើម្បីប្រមូលភស្តុតាង។ ពួកគេធ្វើការ តាមដាន សកម្មភាពរបស់ជនល្មើសយ៉ាងហ្មត់ចត់ និងបន្តដោយសម្ងាត់។ ការតាមដាននេះអាចរួមបញ្ចូលការឃ្លាំមើលដោយផ្ទាល់ ការប្រើប្រាស់កាមេរ៉ាលាក់ និងឧបករណ៍ចាប់សញ្ញាផ្សេងៗ។ ក្រៅពីការឃ្លាំមើលផ្ទាល់ ពួកគេក៏ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗសម្រាប់ការស៊ើបអង្កេតអេឡិចត្រូនិក។ នេះអាចរាប់បញ្ចូលទាំងការស្ទាក់ចាប់ការសន្ទនាតាមទូរស័ព្ទ ការតាមដានសារអេឡិចត្រូនិច អ៊ីម៉ែល ឬសកម្មភាពនៅលើបណ្តាញសង្គម។ ពួកគេក៏អាចប្រើប្រាស់ឧបករណ៍តាមដានទីតាំង ជីភីអេស ដើម្បីកំណត់ចលនារបស់ជនសង្ស័យផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រុមស៊ើបអង្កេតក៏ ប្រមូលព័ត៌មាន យ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រភពផ្សេងៗគ្នា។ ព័ត៌មានទាំងនេះត្រូវបានវិភាគយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកទំនាក់ទំនងរវាងសមាជិកបណ្តាញ ស្វែងយល់ពីរបៀបប្រតិបត្តិការ ហិរញ្ញវត្ថុ និងប្រភពផ្គត់ផ្គង់របស់ពួកគេ។ ការស៊ើបអង្កេតប្រភេទនេះអាចចំណាយពេលច្រើនខែ ឬច្រើនឆ្នាំ ដោយសារតែភាពស្មុគស្មាញនៃបណ្តាញ និងការប្រុងប្រយ័ត្នរបស់ជនល្មើស។ វាទាមទារការអត់ធ្មត់ខ្ពស់ និងការតស៊ូព្យាយាម ដើម្បីប្រមូលភស្តុតាងរឹងមាំគ្រប់គ្រាន់ដែលអាចដាក់បន្ទុកជនល្មើសនៅតុលាការ។ គោលដៅចម្បងគឺដើម្បីកំណត់អត្តសញ្ញាណមេខ្លោងសំខាន់ៗ និងសមាជិកទាំងអស់នៃបណ្តាញ ដើម្បីកាត់ផ្តាច់ឫសគល់នៃឧក្រិដ្ឋកម្មឲ្យបានទាំងស្រុង។ ការងារនេះមានហានិភ័យខ្ពស់ និងតម្រូវឲ្យមានការសម្របសម្រួលផ្ទៃក្នុងដ៏ល្អឥតខ្ចោះរវាងសមាជិកក្រុម។ ការសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ គឺជារឿងធម្មតាសម្រាប់បណ្តាញឧក្រិដ្ឋកម្មដោយសារតែលក្ខណៈ ឆ្លងដែន នៃបណ្តាញឧក្រិដ្ឋកម្មធំៗ ការស៊ើបអង្កេតមិនអាចធ្វើឡើងដោយឯកឯងបានឡើយ។ ដូច្នេះ ការសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ គឺជារឿងធម្មតា និងចាំបាច់បំផុត។ ឧក្រិដ្ឋកម្មដូចជាការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការឆបោកតាមអ៊ីនធឺណិត និងអំពើភេរវកម្ម ជារឿយៗមិនត្រូវបានប្រព្រឹត្តនៅក្នុងព្រំដែននៃប្រទេសតែមួយនោះទេ។ ដូច្នេះ ការងាររបស់ប៉ូលិសជាតិត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែធំទូលាយ។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយ ស្ថាប័នជាតិ ផ្សេងទៀតនៅក្នុងប្រទេសដូចជា ភ្នាក់ងារសន្តិសុខជាតិ ភ្នាក់ងារគយ នាយកដ្ឋានពន្ធដារ ស្ថាប័នធនាគារកណ្តាល និងស្ថាប័នយុត្តិធម៌។ កិច្ចសហប្រតិបត្តិការនេះពាក់ព័ន្ធនឹងការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរភស្តុតាង និងការសម្របសម្រួលប្រតិបត្តិការ។ ជាងនេះទៅទៀត ពួកគេក៏សហការយ៉ាងសកម្មជាមួយ ស្ថាប័នអន្តរជាតិផងដែរ។ អង្គការដូចជា អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ និងទីភ្នាក់ងារអនុវត្តច្បាប់នៃសហភាពអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការស៊ើបអង្កេតឆ្លងដែន។ កិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឲ្យមានការតាមដាន និងកំណត់អត្តសញ្ញាណជនសង្ស័យដែលធ្វើដំណើរឆ្លងកាត់ប្រទេសផ្សេងៗ។ វាជួយឲ្យមានការផ្លាស់ប្តូរព័ត៌មានអំពីបណ្តាញឧក្រិដ្ឋកម្មជាសកល និងយុទ្ធសាស្ត្រប្រតិបត្តិការរបស់ពួកគេ។ នេះជាកត្តាគន្លឹះក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មធំៗ ដែលមានសាខានៅទូទាំងពិភពលោក។ កិច្ចសហប្រតិបត្តិការអន្តរជាតិក៏ពាក់ព័ន្ធនឹងការធ្វើបត្យាប័នការបញ្ជូនខ្លួនជនល្មើសផងដែរ ដើម្បីធានាថាជនល្មើសមិនអាចគេចវេសពីការផ្តន្ទាទោសដោយរត់គេចខ្លួនទៅកាន់ប្រទេសផ្សេងបានឡើយ។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នាជាលក្ខណៈអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងរក្សាសន្តិសុខសកល។ កម្រិតនៃការដាក់ទោស គឺខុសគ្នាខ្លាំងរវាងការលួចតូចតាច និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តដោយបណ្តាញឧក្រិដ្ឋកម្ម។ សម្រាប់ករណីលួចបន្លំតិចតួច ការដាក់ទោសជាទូទៅគឺស្រាលជាង ដោយមានគោលបំណងសំខាន់ក្នុងការអប់រំ និងកែប្រែជនល្មើស។ តុលាការអាចនឹងតម្រូវឲ្យជនល្មើសបង់ ផាកពិន័យតូចមួយ និងជាប់ពន្ធនាគាររយៈពេលខ្លីបំផុត អាចពីពីរបីថ្ងៃទៅពីរបីខែ ឬក្នុងករណីខ្លះ ត្រូវបានដោះលែងដោយមានការត្រួតពិនិត្យ និងដាក់លក្ខខណ្ឌ។ ជួនកាលតុលាការក៏អាចតម្រូវឲ្យជនល្មើសទូទាត់សំណងជាសាច់ប្រាក់ ឬប្រគល់ទ្រព្យសម្បត្តិដែលលួចបានមកវិញជូនជនរងគ្រោះ ដើម្បីបញ្ចប់រឿង។ គោលដៅនៃទោសទាំងនេះគឺដើម្បីផ្តល់ឱកាសឲ្យជនល្មើសកែខ្លួន និងជៀសវាងការប្រព្រឹត្តបទល្មើសដដែលៗនាពេលអនាគត។ ផ្ទុយទៅវិញ សម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មធំៗ ការដាក់ទោសគឺមានលក្ខណៈ ធ្ងន់ធ្ងរខ្លាំងណាស់។ នេះគឺដោយសារតែផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីបទល្មើសទាំងនោះគឺធំធេង និងអាចប៉ះពាល់ដល់សន្តិសុខជាតិ ឬសន្តិសុខអន្តរជាតិ។ ទោសអាចជាការជាប់ពន្ធនាគាររយៈពេលវែងបំផុតដែលអាចរាប់សិបឆ្នាំ ឬសូម្បីតែ មួយជីវិតសម្រាប់បទល្មើសដែលមានភាពសាហាវយង់ឃ្នង និងប៉ះពាល់ខ្លាំង។ ក្រៅពីការជាប់ពន្ធនាគារ ជនល្មើសក៏អាចត្រូវបានតម្រូវឲ្យបង់ ផាកពិន័យ ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ លើសពីនេះ តុលាការក៏អាចសម្រេច រឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ជនល្មើសដែលរកបានដោយខុសច្បាប់ដូចជា លុយកាក់ អចលនទ្រព្យ ឬមធ្យោបាយធ្វើសកម្មភាពឧក្រិដ្ឋ។ គោលបំណងនៃការដាក់ទោសធ្ងន់ធ្ងរគឺ ដើម្បីបង្ការអ្នកដទៃមិនឲ្យហ៊ានប្រព្រឹត្តបទល្មើសស្រដៀងគ្នា។ វាជាការព្រមានដ៏ធ្ងន់ធ្ងរមួយដល់ជនល្មើស និងបង្ហាញពីភាពម៉ឺងម៉ាត់របស់ច្បាប់ក្នុងការការពារសង្គម។ ការផ្តន្ទាទោសធ្ងន់ធ្ងរឆ្លុះបញ្ចាំងពីទំហំនៃគ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មទាំងនោះ ហើយធានាថាយុត្តិធម៌ត្រូវបានអនុវត្តចំពោះសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខ និងសុខុមាលភាពរបស់សង្គមទាំងមូល។ ដូច្នេះ កម្រិតនៃការដាក់ទោសគឺសមាមាត្រទៅនឹងភាពធ្ងន់ធ្ងរ និងផលប៉ះពាល់នៃបទល្មើសដែលបានប្រព្រឹត្ត។